ដំណាក់កាលនៃរចនាបថកោះកេរ បានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (គ.ស. ៩២៧ ដល់ គ.ស.៩៤១)។ កោះកេរជាអតីតរាជធានីបុរាណ្យដែលស្ថិតនៅចម្ងាយប្រមាណ ៧២ គីឡូម៉ែត្រ ភាគឥសាននៃទីក្រុងអង្គ។ ប្រាសាទសំខាន់ៗដែលស្ថិតនៅក្នុងរចនាបថកោះកេរមេានប្រាសាទជាច្រើន។ ប្រាសាទកោះកេរ នៅខេត្តព្រះវិហាមាន ប្រសាទនាងខ្មៅ ប្រសាទធំ ប្រាសាទក្រហម ប្រាសាទដំរីចងកណ្តឹង ប្រាសាទលិង្គ ប្រាសាទច្រាប។ ប្រាសាទនាងខ្មៅ នៅខេត្តតាកែវ និង ខេត្តព្រះវិហារ។ ស្ថាបត្យកម្ម ការប្រើប្រាស់ឥដ្ឋក្នុងការកសាងប្រាសាទនៅតែមានបន្តទៀត។ ប្រាសាទទាំងឡាយមានទំហំធំៗ ជារបៀបប្រសាទភ្នំ សង់លើខឿនច្រើនជាន់ដូចជាប្រាសាទកោះកេរ សង់លើខឿនថ្មបាយក្រៀម មាន៧ថ្នាក់ កម្ពស់ ៣៧ ម៉ែត្រ បែរមុខទៅទិសខាងកើត សម្រាប់ដាក់តម្កល់សិវលិង្គដែលមានកម្ពស់ប្រមាណ ៣ ម៉ែត្រ ។ ផ្តែរ ក្បាច់ដងធ្នូមានលម្អដោយក្បាច់ស្លឹងឈើ មានរាងកោងខ្លាំង គ្រេចចុះក្រោមបន្តិចត្រង់ផ្នែកកណ្តាល។ នៅចំកណ្តាលផ្តែរ មានផ្តែរខ្លះលម្អដោយរឿងទេវកថា ឬ រូបទេពនិករណាមួយ។ គេសង្កេតឃើញ មានផ្តែរមួយទៀតរាងត្រីកោណបានលេចឡើងនៅក្នុងរចនាបទនេះ។ ចំណែកឯ សសរពេជ្យ មានរាង ៨ ជ្រុងដដែល ជ្រុងនីមួយៗលម្អដោយក្បាច់ស្លឹងឈើមួយសន្លឹកអមដោយស្លឹកជ្រៀកពាក់កណ្តាល់ចំនួន២។ នៅលើតួសសរ គេបន្ថែមវ័ណ្ឌច្រើន ហើយមានទំហំធំ មើលទៅញឹកដូចជាថ្នាំងអំពៅ។ ចំពោះហោជាងវិញ គឺមានរាងដូចស្នាមជើងឆ្មា។ លើផ្ទៃហោជាង មានការលម្អដោយក្បាច់ភ្ញីទេសព័ទ្ធពេនចុះឡើងជុំវិញរូបមនុស្ស ជូនកាលឆ្លាក់ជាក្បាច់ស្លឹកឈើអមរូបមនុស្ស និង មានលេចឡើងនូវហោជាងរាងត្រីកោណ។ បដិមា លក្ខណៈបដិមានៅក្នុងរចនាបថនេះមានសភាពប្រហាក់ប្រហែលនឹងរចនាបថបាខែងដែរ ។ បដិមាមានមាឌធំមាំ ប៉ុន្តែគេបានបន្ថែមនូវគំនិតក្នុងការឆ្លាក់បដិមាឱ្យមានចលនាជាបែបផ្សេងៗ។ ក្នុងនោះមានដូចជា រូបដើរ រូបរាំ រូបប្រយុទ្ធគ្នា និងរូបគ្រុឌហោះ នៅសារមន្ទីរជាតិទីក្រុងភ្នំពេញ។ ទេវរូបភេទប្រុសស្លៀកសំពត់សារបាប់ខ្លី ជីបជាផ្នត់ធំៗ រឹបត្រង់ភ្លៅ ហើយមានជាយទម្លាក់ចុះពីខាងមុខដូចកន្ទូយត្រីត្រួតគ្នាពីរជាន់ប្រហាក់ប្រហែលនឹងរចនាបថបាខែងដែរ។ នៅពីលើជាយទាំងពីរ មានជាយធំមួយទៀតទម្លាក់មកបាំងពីខាងលើខ្សែក្រវ៉ាត់ខាងមុខ។ ឯទេវរូបភេទស្រីស្លៀកសំពត់សារបាប់វែង ធ្លាក់ដល់ក្រោម ចាប់ភ្លីញឹកល្អិត ជាយខាងលើឆ្លាក់រំភាយចំពីមុខ។